ផ្លែផាសសិន គឺជាប្រភេទផ្លែឈើដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ រសជាតិដ៏ប្លែក និងប្រយោជន៍ចំពោះសុខភាពរបស់វាបានធ្វើឲ្យផ្លែឈើនេះក្លាយជាជម្រើសដំបូងសម្រាប់អ្នកចូលចិត្តបរិភោគផ្លែឈើ។ ផ្លែផាសសិនមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយសារតែលក្ខណៈពិសេសមួយចំនួន។ រសជាតិឆ្ងាញ់ប្លែក ផ្លែផាសសិនមានរសជាតិ ជូរអែម និងមាន ក្លិនក្រអូបឈ្ងុយ ដែលធ្វើឱ្យវាខុសប្លែកពីផ្លែឈើដទៃទៀត។ រសជាតិនេះបានទាក់ទាញចំណង់ចំណូលចិត្តរបស់អ្នកបរិភោគជាច្រើន ជាពិសេសនៅពេលដែលយកមកធ្វើជាភេសជ្ជៈត្រជាក់ៗ។ ប្រយោជន៍សុខភាព ផ្លែផាសសិនផ្ទុកទៅដោយ វីតាមីន សុី និង វីតាមីន អេ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងល្អសម្រាប់សុខភាពភ្នែក។ ក្រៅពីនេះ វាក៏សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាមិនឱ្យខូចខាត។ ផ្លែផាសសិនងាយស្រួលយកមកកែច្នៃជាភេសជ្ជៈ ឬបង្អែម។ គេអាចយកសាច់វាទៅក្រឡុកជាមួយទឹកកក ស្ករ និងទឹកដោះគោដើម្បីធ្វើជាភេសជ្ជៈដ៏ឆ្ងាញ់ពិសា។ ជាទូទៅ ផ្លែផាសសិនអាចដាំដុះបាន គ្រប់រដូវកាល នៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ គេអាចចាត់ទុក រដូវវស្សា ជាពេលដែលផ្លែផាសសិនមានផ្លែច្រើនជាងគេ។ នៅរដូវវស្សា ផ្លែផាសសិនទទួលបានជាតិទឹកគ្រប់គ្រាន់ពីទឹកភ្លៀង ដែលធ្វើឲ្យវាមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ។ ប្រជាជនខ្មែរអាចកែច្នៃផ្លែផាសសិនទៅជាអាហារនិងភេសជ្ជៈជាច្រើនមុខដែលងាយស្រួលធ្វើ ហើយមានរសជាតិឆ្ងាញ់ប្លែក។ ជាទូទៅ ផ្លែផាសសិនត្រូវបានគេយកទៅកែច្នៃជាភេសជ្ជៈច្រើនជាងអាហារ។ ការកែច្នៃជាភេសជ្ជៈទឹកផាសសិនក្រឡុក គេអាចយកសាច់ផាសសិនទៅក្រឡុកជាមួយទឹកកក ស្ករ ទឹកដោះគោឆៅ ឬទឹកដោះគោខាប់ ដើម្បីបានភេសជ្ជៈដែលផ្តល់អារម្មណ៍ស្រស់ស្រាយ។ ទឹកផាសសិនធម្មតា អ្នកអាចយកសាច់ផាសសិនទៅលាយជាមួយទឹកធម្មតា និងស្ករបន្តិច រួចច្របល់ឲ្យសព្វជាការស្រេច។ ភេសជ្ជៈនេះល្អសម្រាប់អ្នកដែលចូលចិត្តរសជាតិជូរអែមបែបធម្មជាតិ។ ទឹកស៊ីរ៉ូផាសសិន គេអាចយកសាច់ផាសសិនទៅដាំជាមួយស្ករដើម្បីធ្វើជាទឹកស៊ីរ៉ូ។ ទឹកស៊ីរ៉ូនេះអាចរក្សាទុកបានយូរ ហើយអាចយកទៅលាយជាមួយភេសជ្ជៈផ្សេងៗបានតាមចំណូលចិត្ត។ ការកែច្នៃជាបង្អែមការ៉េមផាសសិន គេអាចយកសាច់ផាសសិនទៅធ្វើជាការ៉េមដែលមានរសជាតិជូរអែមប្លែកពីធម្មតា។ នំខេកផាសសិន ទឹកផាសសិនអាចយកទៅធ្វើជាគ្រឿងផ្សំនៅក្នុងនំខេក ដើម្បីបង្កើនរសជាតិ និងក្លិនឈ្ងុយឆ្ងាញ់។ នៅក្នុងប្រទេសកម្ពុជាមានការ អំណោយផលខ្លាំង ក្នុងការដាំដុះផ្លែឈើ។ ដីមានជីជាតិ និងអាកាសធាតុត្រូពិចដែលក្តៅសើមពេញមួយឆ្នាំ គឺជាកត្តាដ៏សំខាន់ដែលធ្វើឱ្យដំណាំហូបផ្លែជាច្រើនប្រភេទអាចលូតលាស់បានល្អ និងផ្តល់ទិន្នផលខ្ពស់។ ការដាំដុះផ្លែឈើក្នុងស្រុកផ្លែឈើដែលដាំដុះច្រើន កម្ពុជាមានអាកាសធាតុ និងភូមិសាស្ត្រល្អសម្រាប់ដាំដុះផ្លែឈើ។ ប្រទេសកម្ពុជាអាចដាំដុះផ្លែឈើបានយ៉ាងសម្បូរបែប ដែលភាគច្រើនជាប្រភេទផ្លែឈើកម្រនិងអសកម្ម ។ ផ្លែឈើទាំងនោះមានដូចជា ស្វាយ ធូរេន ល្មុត ដូង មៀន មង្ឃុត និង ចេក ជាដើម។ ផ្លែឈើទាំងនេះមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមួយចំនួនត្រូវបាននាំចេញទៅក្រៅប្រទេសទៀតផង។ ការនាំចូលផ្លែឈើទោះបីជាកម្ពុជាមានសក្តានុពលដាំដុះខ្ពស់ក៏ដោយ ការនាំចូលផ្លែឈើពីបរទេសនៅតែមាន ជាពិសេសផ្លែឈើប្រភេទមិនអាចដាំដុះបានក្នុងស្រុកដូចជា ផ្លែប៉ោម ទំពាំងបាយជូ និង ផ្លែប៊្លូប៊ឺរី ជាដើម។ ក្រៅពីនេះ ផ្លែឈើក្នុងស្រុកមួយចំនួនក៏នៅតែត្រូវនាំចូលពីប្រទេសជិតខាងដូចជា វៀតណាម និងថៃ ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើង។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែផាសសិន ចំនួន ពីរប្រភេទ ដែលពេញនិយមបំផុត។ ផាសសិនលឿង ជាប្រភេទផាសសិនដែលមានសំបកពណ៌លឿងភ្លឺ មានរសជាតិជូរអែម ហើយមានក្លិនក្រអូបឈ្ងុយឆ្ងាញ់។ ផាសសិនប្រភេទនេះផ្ទុកជាតិទឹកច្រើន ហើយត្រូវបានគេនិយមយកទៅធ្វើជាភេសជ្ជៈ ឬទឹកក្រឡុក។ ផាសសិនក្រហម ជាប្រភេទផាសសិនដែលមានសំបកពណ៌ក្រហមចាស់ ហើយមានរសជាតិផ្អែមជាងផាសសិនលឿង។ ផាសសិនប្រភេទនេះមានក្លិនក្រអូបឈ្ងុយ ហើយត្រូវបានគេនិយមបរិភោគជាផ្លែឈើស្រស់។ ក្នុងចំណោមប្រភេទទាំងពីរនេះ ផាសសិនលឿង ទទួលបានការគាំទ្រជាងគេ ដោយសារតែវាមានរសជាតិជូរអែមដែលជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងងាយស្រួលកែច្នៃជាភេសជ្ជៈផ្សេងៗ។